កុមារគឺជាវ័យមួយកំពុងលូតលាស់ដែលត្រូវការការមើលថែរពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាល។ ការកេងប្រវ័ញ្ចពលកម្មកុមារ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលបន្តកើតមាននៅក្នុងសង្គម។ វាប៉ះពាល់ដល់សិទ្ធិមូលដ្ឋានរបស់កុមារក្នុងការទទួលបានការអប់រំ ការលូតលាស់ និងការរស់នៅក្នុងបរិយាកាសដែលមានសុវត្ថិភាព។ ការចូលរួមរបស់សាធារណជនក្នុងការរាយការណ៍ពីករណីសង្ស័យ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយសង្គ្រោះកុមារដែលរងគ្រោះ និងទប់ស្កាត់បទល្មើសទាំងនេះ។ មុននឹងធ្វើការរាយការណ៍ យើងត្រូវដឹងពីសញ្ញាណាមួយដែលបង្ហាញថាកុមារកំពុងស្ថិតក្នុងស្ថានភាពពលកម្ម ឬការកេងប្រវ័ញ្ច។ កុមារដែលធ្វើការក្នុងលក្ខខណ្ឌគ្រោះថ្នាក់ ដូចជាធ្វើការនៅកន្លែងសំណង់ រោងចក្រដែលគ្មានសុវត្ថិភាព ធ្វើការងារដែលទាមទារកម្លាំងខ្លាំងហួសពីវ័យ ឬធ្វើការនៅពេលយប់ជ្រៅ។ កុមារដែលត្រូវបង្ខំឲ្យសុំទាន ឬលក់ដូរតាមផ្លូវ ហើយបង្ហាញអាការៈភ័យខ្លាច ក្រៀមក្រំ ឬមិនហ៊ាននិយាយ។ ជាពិសេសកុមារដែលមានអាយុចូលរៀន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យទៅសាលា ឬបោះបង់ការសិក្សាដោយសារតែការងារ។ កុមារដែលមានរបួសស្នាម ដូចជាមានស្នាមរបួស រលាក ឬស្នាមជាំដែលបណ្ដាលមកពីការងារ ឬការរំលោភបំពាន។ កុមារដែលមើលទៅហត់នឿយខ្លាំង ស្គមស្គាំង ឬមិនបានទទួលអាហារគ្រប់គ្រាន់។ កុមារនៅដាច់ឆ្ងាយពីគ្រួសារ ឬត្រូវបានផ្លាស់ប្តូរទីលំនៅញឹកញាប់ដោយមិនដឹងមូលហេតុច្បាស់លាស់។ ប្រសិនបើអ្នកសង្ស័យថាកុមារណាម្នាក់កំពុងស្ថិតក្នុងពលកម្ម ឬការកេងប្រវ័ញ្ច សូមកុំស្ទាក់ស្ទើរក្នុងការរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ។ ជាពិសេសប៉ូលិសយុត្តិធម៌ ឬប៉ូលិសការពារកុមារ ពួកគេមានសមត្ថកិច្ចក្នុងការស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់។ ទាក់ទងមេភូមិ មេឃុំ ឬ ចៅសង្កាត់ ដែលអាជ្ញាធរមូលដ្ឋានទាំងនេះអាចមានព័ត៌មានបន្ថែម ឬអាចជួយសម្របសម្រួលក្នុងការស៊ើបអង្កេតដំបូង។ ទាក់ទងមន្រ្តីការពារកុមារ នៅក្នុងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានមន្រ្តីជំនាញដែលទទួលបន្ទុកករណីការពារកុមារ។ ទាក់ទងអង្គការក្រៅរដ្ឋាភិបាល ឬភាសាអង់គ្លេសហៅថា NGOs ដែលមានអង្គការជាច្រើនដែលធ្វើការងារផ្ទាល់ជាមួយកុមាររងគ្រោះ និងមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាពលកម្មកុមារ។ ព័ត៌មានដែលត្រូវផ្ដល់នៅពេលរាយការណ៍ ព័ត៌មានកាន់តែច្បាស់លាស់ កាន់តែជួយដល់អាជ្ញាធរក្នុងការចាត់វិធានការ។ មានទីតាំងច្បាស់លាស់ ដូចជាអាសយដ្ឋានផ្ទះ អាជីវកម្ម ឬទីកន្លែងដែលកុមារធ្វើការ។ បញ្ជាក់ពីចំនួនកុមារដែលអ្នកឃើញកំពុងទទួលរងគ្រោះ និងពិពណ៌នាអំពីប្រភេទការងារដែលកុមារកំពុងធ្វើ។ ប្រសិនបើអ្នកស្គាល់ឈ្មោះកុមារ ឬឈ្មោះម្ចាស់ទីតាំង សូមផ្ដល់ជូនអោយគេផង។ រូបថត ឬវីដេអូអាចជាភស្តុតាងដ៏សំខាន់ ដូច្នេះ ត្រូវប្រាកដថាអ្នកមិនដាក់ខ្លួនឯង ឬកុមារក្នុងគ្រោះថ្នាក់ នៅពេលថតនោះឡើយ។ នៅពេលទទួលបានព័ត៌មាន អាជ្ញាធរមានសមត្ថកិច្ចនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសង្គ្រោះកុមារ និងផ្ដល់ការការពារ ការថែទាំ និងការស្ដារនីតិសម្បទា។ ត្រូវប្រាកដថាអ្នករាយការណ៍តាមបណ្ដាញផ្លូវការ និងមិនផ្សព្វផ្សាយព័ត៌មានដោយខ្លួនឯងនៅលើបណ្ដាញសង្គមដោយមិនបានពិចារណា ដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ ឬខ្លួនឯង។ សាលារៀន និងគ្រូបង្រៀន ក៏អាចជាជំហានរាយការណ៍បាន ជាពិសេសនៅតាមភូមិដាច់ស្រយាល គ្រូបង្រៀនតែងតែជាអ្នកដែលដឹងច្បាស់ពីស្ថានភាពរបស់សិស្ស ហើយអាចជាអ្នកទំនាក់ទំនងដំបូងសម្រាប់ករណីសង្ស័យ។ ការប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ គឺជាកាតព្វកិច្ចរួមរបស់សង្គមយើង។ ការយកចិត្តទុកដាក់ ការសង្កេត និងការរាយការណ៍ប្រកបដោយការទទួលខុសត្រូវ គឺជាចំណែកដ៏សំខាន់ក្នុងការការពារអនាគតកុមារជំនាន់ក្រោយ។